នៅក្នុងវប្បធម៌កម្ពុជា ការសងគុណគឺរឿងដ៏សំខាន់មួយនៅក្នុងសង្គម។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយដ៏មានតម្លៃរបស់អ្នក ដែលបានផ្ដល់ដោយស្មោះត្រង់។ ខ្ញុំនឹងមិនភ្លេចការជួយនេះឡើយ ហើយប្រសិនបើថ្ងៃណាមួយអ្នកត្រូវការជំនួយ ខ្ញុំនឹងមិនស្ទាក់ស្ទើរចិត្តទេ។ នៅពេលលំបាកអ្នកនៅក្បែរខ្ញុំមានកម្លាំងចិត្តក្នុងការបន្តដំណើរទៅទៀត។ ជនជាតិខ្មែរយើងមិនគួរភ្លេចគុណនរណាម្នាក់ដែលបានជួយយើងទេ។ នៅពេលមានពិធីអាពាហ៍ពិពាហ៍ ឬបុណ្យសព ប្រជាជនតែងបង្ហាញការសងគុណ ដោយផ្តល់ជំនួយ ឬថវិកាជាដើម។ ការសងគុណមិនត្រឹមតែបង្ហាញជាពាក្យសម្ដីនោះទេ ប៉ុន្តែត្រូវបង្ហាញទាំងសកម្មភាពនិង ទង្វើផងដែរ។ មនុស្សគួរតែបង្ហាញការសងគុណរបស់ខ្លួនតាមរយៈទង្វើ ដូចជាការជួយត្រឡប់វិញ ការថែទាំ ការផ្តល់អំណោយ ឬអ្វីដែលអាចជួយដល់អ្នកដែលធ្លាប់ជួយខ្លួន។ ការសងគុណជួយអោយយើងចងចាំអំពើល្អៗ និងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។ ការសងគុណគឺជាភាពលេចធ្លោនៃស្មារតីខ្មែរដែលបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការសងគុណវិញនេះ មិនត្រឹមតែជាការទទួលខុសត្រូវនោះទេ វាក៏ជាទ្រព្យសម្បត្តិផ្លូវចិត្តដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាខ្លួនគឺមានតម្លៃ នៅក្នុងសង្គមផងដែរ។ នៅពេលមនុស្សមានឱកាសជួយវិញ ដូចជា ជួយសង្គ្រោះ ឬផ្តល់ជំនួយ ពួកគេនឹងមានមោទនភាពក្នុងចិត្ត។ ការជួយដល់គ្នាដោយមិនរើសអើង និងដោយចិត្តស្មោះបង្ហាញពីក្តីស្រឡាញ់ និងការគោរពគ្នាដែលជារឿងសំខាន់ក្នុងវប្បធម៌ខ្មែរ។ ការផ្តល់ជំនួយ ជាសកម្មភាពមួយដែលបង្ហាញពីចិត្តស្មោះត្រង់ និងនាំមកនូវសេចក្តីសុខផ្លូវចិត្ត។ ការសងគុណគឺជាគន្លងមួយនៃការរីកចម្រើនទំនាក់ទំនងរវាងមនុស្ស និងការរួមចំណែកជួយគ្នាដើម្បីបង្កើតសហគមន៍មួយ។ ការជួយគ្នាក្នុងពេលមានបញ្ហា ជួយបង្កើតទំនាក់ទំនងដ៏រឹងមាំ និងភាពស្មោះត្រង់ ដែលជាគន្លងមួយក្នុងការរស់នៅជាសហគមន៍។ ការជួយគ្នា ពេលមានបញ្ហា ឬជួបអាសន្ន គឺជាអំពើល្អមួយ ដែលមនុស្សគួរតែចងចាំ និងគោរព។ ការសងគុណក៏អាចបង្ហាញតាមរយៈ ការចូលរួមក្នុងសកម្មភាពសង្គមដូចជា ការដាំដំណាំ ឬការសាងសង់ណាមួយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការបង្ហាញពីភាពជាមិត្តពិតប្រាកដរបស់អ្នក នៅពេលដែលខ្ញុំត្រូវការជំនួយ។ មនុស្សមានអារម្មណ៍សប្បាយរីករាយពេលជួយគេ និងទទួលបានជំនួយវិញ។